ក្រោយពីបានរំដោះប្រទេសកម្ពុជាចេញពីរបបកម្ពុជាប្រជាធិបតេយ្យរួចមក កម្ពុជាបាន ចាប់ផ្តើមបើកទំព័រប្រវិត្តសាស្ត្រជាថ្មី ក្នុងការកសាងទឹកដីរបស់ខ្លួនឡើងវិញ។ គោលបំណងចម្បងនៃនយោបាយនេះ គឺដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ រវាងភាគីខ្មែរ និងខ្មែរ ដែលបានអូសបន្លាយអស់ជាច្រើនទសវត្សរ៍ក៏ដូចជាកសាងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឡើងវិញ។ គេបានផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល និងបង្កើតរដ្ឋាភិបាលមួយដែលតំណាងឱ្យឆន្ទៈប្រជាជន។ ក្នុងនោះមានការ បើកចរចាជាច្រើនរវាងអ្នកដឹកនាំ និងការចរចារវាងប្រទេសផ្សេងៗក្នុងរឿងកម្ពុជា។ នៅឆ្នាំ១៩៨៥ មានការចរចារវាង ចិន និងអាមេរិច ជាមួយ សហភាពសូវៀត នៅទីក្រុងហ្សឺណែវ ។ នៅខែវិច្ឆិកា ១៩៨៥ប្រទេសអឺរ៉ុបខាងលិច ជាពិសេសបារាំង បានរៀបចំការចរចារវាងព្រះបាទសីហនុតំណាងរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ។ យ៉ាងណាមិញ ត្រូវខកខានទៅវិញដោយ មានការរារាំងពីសំណាក់ចិន និងក្រុមខ្មែរក្រហម។ ដើម្បីឱ្យការបង្រួបបង្រួមជាតិអាចប្រព្រឹត្តទៅបាន ការបង្កើតបរិយាកាសសន្តិសុខ និងស្ថិរភាពគឺជាកត្តាចាំបាច់។ ឆ្នាំ ១៩៨៧ ការជួបគ្នាថ្នាក់កំពូលរវាង អាមេរិច និងសហភាពសូវៀតបានធ្វើឲ្យ នយោបាយកម្ពុជាធូរស្រាលឡើង។ ក្នុងឆ្នាំនោះដែរ ប្រទេសនៅអឺរ៉ុបខាងលិចចង់ឱ្យមានការចរចារវាងរដ្ឋាភិបាលត្រីភាគីកម្ពុជា និងវៀតណាម។ គោលបំណងនៃការចរចានេះគឺដើម្បីដកកងទ័ពវៀតណាមចេញពីកម្ពុជា ហើយបន្ទាប់មកបញ្ហានេះនឹងត្រូវដោះស្រាយដោយអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះដែរឆ្នាំ ១៩៨៧ សម្តេច សីហនុ បានលាលែងពីដំណែងជាប្រមុខរដ្ឋាភិបាលត្រីភាគី។ នៅឆ្នាំ ១៩៨៥ មានការចរចារវាង ចិន និងអាមេរិច ជាមួយសហភាពសូវៀត នៅទីក្រុងហ្សឺណែវ។ ការដាក់ចេញនូវគោលនយោបាយបង្រួបបង្រួមជាតិ និងសំណើសន្តិភាព នៅខែ សីហា តុលា ១៩៨៧ ដើម្បីដោះស្រាយ ជំលោះរវាងព្រះបាទ សីហនុ រដ្ឋាភិបាល និង គួរ ជំលោះផ្សេងៗទៀត។ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ ១៩៨៧ រដ្ឋមន្ត្រី ការបរទេស ឥណ្ឌូណេ ស៊ី បានទស្សនកិច្ចនៅវៀតណាម ហើយបានធ្វើការពិភាក្សានៃការ ជួបគ្នារវាងគូបដិបក្ខ (កម្ពុជា) ជាពីរដំណាក់កាលគឺការជួបគ្នារវាងភាគីវិវាទទាំងពីរ។ ការជួបគ្នារវាងភាគីទាំងអស់និងបណ្តាប្រទេសពាក់ព័ន្ធក្នុងដំណោះស្រាយ នយោបាយនៅកម្ពុជា។ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ សម្តេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន បានជួបគ្នាជាលើកដំបូងនៅទីក្រុងហ្វែអង់តាដឺន័រ ប្រទេសបារាំង។ ការជួបគ្នានេះបានបន្តរហូតដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ១៩៨៧ ហើយត្រូវបានគេចាត់ទុកជាការចាប់ផ្តើមនៃដំណើរការចរចាដើម្បីស្វែងរកដំណោះស្រាយសន្តិភាពនៅកម្ពុជា។ សន្និសីទនៃបណ្ដាប្រទេសអាស៊ានថ្ងៃទី១៤-១៥ ធ្នូ ឆ្នាំ១៩៨៧ បានថ្លែងការអបអរសាទរនៃការជួបគ្នារវាងសម្ដេច នរោត្តមសីហនុ និងលោក ហ៊ុនសែន។ នៅថ្ងៃទី២១-២២ មករា ១៩៨៨ ជាការជួបគ្នារវាងសម្ដេច នរោត្តមសីហនុ និងលោក ហ៊ុនសែន នាប្រទេសបារាំង គ្មានការប្រកាសអ្វីឡើយ។ នាខែមេសា ១៩៨៨ ភាគីនីមួយៗបានលុបចោលការចរចាជាមួយសម្ដេច នរោត្តមសីហនុ នៅព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ នៅក្នុងខែវិច្ឆិកា ១៩៨៨ ភាគីនីមួយៗបានលុបចោលការចរចាជាមួយសម្ដេច នរោត្តមសីហនុ នៅប្រទេសបារាំង។ នៅដើមឆ្នាំ ១៩៨៩ ភាគីនីមួយៗបានលុបចោលការចរចាជាមួយសម្ដេច នរោត្តមសីហនុ នៅញូដេលី ប្រទេសឥណ្ឌា។ ប៉ុន្តែ ការជួបគ្នារវាង លោក ហ៊ុនសែន និងសម្តេច សីហនុ បានធ្វើឡើងជាបន្តបន្ទាប់នៅ ប៉ារីស ហ្សាកាតា តូក្យូ និង ប៉ាតាយា។ នៅថ្ងៃទី៣០ កក្កដា ដល់ថ្ងៃទី៣០ សីហា ១៩៨៩ នៅប៉ារីស មានការប្រជុំលើកទីមួយនៃសន្និសីទអន្តរជាតិស្តីពីកម្ពុជា ដែលមានប្រទេសបារាំង និងឥណ្ឌូនេស៊ី ជាសហប្រធាន។ នៅក្នុងកិច្ចប្រជុំនោះ ភាគីខ្មែរបានព្រមព្រៀងគ្នាបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហៅកាត់ថា SNC។ ពេលនោះភាគីខ្មែរបានព្រមព្រៀងគ្នាបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ នៅថ្ងៃទី១០ កញ្ញា ១៩៩០ ។ ក្នុងនោះមានសមាជិក១២រូប ដែល៦រូបមកពីរដ្ឋកម្ពុជា ៦រូបទៀតមកពីត្រីភាគី។ នៅពេលនោះព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ជាប្រធានគណបក្សហ៊ុនស៊ិនប៉ិចជំនួសព្រះបិតាឯករាជ្យដែលគង់នៅជាអព្យាក្រឹត្យ។ ក្រុមប្រឹក្សានេះបានកោះប្រជុំលើកទីមួយ នៅបាងកក ប្រទេសថៃ និង ៥លើកទៀតនៅ ប៉ារីស ញ៉ូយ៉ក ហ្សាកាតា ប៉ាតាយា និងប៉េកាំង។ នៅទីបំផុត ក្រុមប្រឹក្សាបានសម្រេចជ្រើសតាំងសម្ដេចព្រះនរោត្តម សីហនុ ជាប្រធានក្រុមប្រឹក្សានេះ។ នៅថ្ងៃទី២២ ដល់ ២៣ តុលា ១៩៩១ មានការប្រជុំលើកទី២ នៅប៉ារីស ប្រទេសបារាំង រវាងភាគីទាំង៤ គឺ រដ្ឋកម្ពុជា ហ៊ុនស៊ិនប៉ិច រណសិរ្សសង្គ្រោះជាតិ និងកម្ពុជាប្រជាធិបតេយ្យ។ នៅថ្ងៃទី២៣ តុលា ១៩៩១ សម្តេច នរោត្តម សីហនុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមស្តីពីជម្លោះកម្ពុជា។ ឯកសារនេះត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានឯកសារពីរទៀតភ្ជាប់មកជាមួយ។ ឯកសារទីមួយទាក់ទងនឹងអធិបតេយ្យភាព បូរណភាពដែនដី អព្យាក្រឹត្យ និងឯកភាពជាតិរបស់កម្ពុជា។ រីឯឯកសារទីពីរផ្តោតលើការស្តារ និងកសាងប្រទេសឡើងវិញ។ កិច្ចព្រមព្រៀងនេះមានការចូលរួមពី ១៨ ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងចលនាមិនចូលបក្សសម្ព័ន្ធផងដែរ។ ប្រទេសទាំងនោះមានដូចជា អូស្ត្រាលី ឥណ្ឌូនេស៊ី ប៊្រុយណេ កាណាដា ចិន អាមេរិក យូហ្គោស្លាវី បារាំង ឥណ្ឌា ជប៉ុន ឡាវ ថៃ ម៉ាឡេស៊ី ហ្វីលីពីន អង់គ្លេស សិង្ហបុរី សូវៀត និងវៀតណាម។ ការដាក់កម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឬ ហៅថា UNTAC មកកម្ពុជា ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង និងការរៀបចំការបោះឆ្នោត។ ការដកទ័ពបរទេសទាំងអស់ចេញពីកម្ពុជា រួមទាំងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយអង្គការសហប្រជាជាតិ។ នៅក្នុងបរិបទនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ការរំសាយអាវុធរបស់ភាគីជម្លោះ គឺជាចំណុចដ៏សំខាន់មួយ ដែលបានដាក់បញ្ចូលនៅក្នុងផែនការការងារ។ ក្រោមការដឹកនាំរបស់អង្គការសហប្រជាជាតិ ឬ UNTAC កម្ពុជាបានរៀបចំការបោះឆ្នោតជាសកលលើកដំបូងនៅឆ្នាំ១៩៩៣ ដែលជាការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងការបោះឆ្នោតឆ្នាំ១៩៩៣ កម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយដែលកំណត់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ រួមជាមួយរដ្ឋាភិបាលស្របច្បាប់ដំបូងបង្អស់ នយោបាយបង្រួបបង្រួមជាតិនៃ ស.ប.ក. និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បាននាំមកនូវការផ្លាស់ប្តូរជាច្រើននៅកម្ពុជា។ វាបានបញ្ចប់សង្គ្រាមស៊ីវិលជាផ្លូវការ បើកផ្លូវឱ្យមានការបោះឆ្នោតជាតិនៅឆ្នាំ ១៩៩៣ និងការបង្កើតរាជរដ្ឋាភិបាលស្របច្បាប់ដំបូងគេបង្អស់។ ថ្វីបើមានបញ្ហាប្រឈមមួយចំនួនក្រោយមកទៀតក៏ដោយ ក៏នយោបាយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការនាំមកនូវសន្តិភាព និងស្ថិរភាពដល់កម្ពុជា។